ក្នុងសង្គមបច្ចុប្បន្ន បញ្ហាសុខភាព និងការរស់នៅកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសនៅក្នុងចំណោមយុវជនខ្មែរ។ ដើម្បីរក្សាសុខភាពល្អ និងបង្កើនថាមពលក្នុងជីវិតប្រចាំថ្ងៃ យុវជនជាច្រើនបានជ្រើសរើសចូលរួមក្នុងសកម្មភាពហាត់ប្រាណនានា ដែលកំពុងក្លាយជាទម្លាប់ប្រចាំថ្ងៃ។ ចំពោះប្រភេទកីឡា និងការហាត់ប្រាណមួយចំនួនដែលកំពុងពេញនិយមនៅពេលបច្ចុច្បន្នមានដូចជា ការវាយសី ការរត់ និងការជិះកង់ជាដើម។ ចំពោះការវាយសីគឺជាកីឡាដែលមានទម្រង់សាមញ្ញ បង្កើនសមត្ថភាពចលនា និងជំនាញការផ្ដោតអារម្មណ៍។ កីឡាវាយសីជាប្រភេទកីឡាដែលតម្រូវឱ្យអ្នកលេងមានភាពលឿនរហ័ស ទាំងរាងកាយ និងស្មារតី ដូច្នេះហើយវាត្រូវការការយកចិត្តទុកដាក់ខ្ពស់ និងមានថាមពលគ្រប់ពេល ដែលជាហេតុនាំឱ្យរាងកាយ អាចអភិវឌ្ឍល្បឿន និងមានភាពបត់បែន។ កីឡាវាយសីមានចលនាដូចជា រត់តិចៗ ជើងទប់លំនឹង និងប្រើកម្លាំងដៃដើម្បីវាយគ្រាប់សីត្រឡប់ទៅវិញទៅមក ដែលសកម្មភាពទាំងនោះហើយ ជាកត្តានាំឱ្យដុតខ្លាញ់នៅលើរាងកាយ ហើយអាចសម្រកទម្ងន់បានខ្លះ។ ហើយវាបានជំរុញឱ្យមនុស្សមានភាពវៃឆ្លាត ដោយសារអ្នកលេង ត្រូវតែដឹងអំពីរបៀបបង្វែរដានគូប្រកួត និងកុំឱ្យដៃគូស្មានដឹងពីកម្លាំងដែលបញ្ជូនគ្រាប់សី នេះបើនិយាយក្នុងលក្ខខណ្ឌការប្រកួត។ មិនថាលេងដើម្បីប្រកួត ឬកម្សាន្ត កីឡាវាយសី នឹងជួយអភិវឌ្ឍភាពរហ័សរហួន និងពង្រឹងភាពឈ្លាសវៃ ហើយវាក៏ល្អសម្រាប់ពង្រឹងសាច់ដុំជើងផងដែរ។ កីឡាវាយសី អាចជំរុញឱ្យសុខភាពផ្លូវកាយមានភាពរឹងមាំ ដូច្នេះវាក៏អាចធ្វើឱ្យយើងកាត់បន្ថយការបាក់ទឹកចិត្ត និងភាពតានតឹងផងដែរ។ កីឡាវាយសី ជំរុញឱ្យខួរក្បាលស្រស់ស្រាយល្អ ពីព្រោះវាជាសកម្មភាពមួយដែលលេងបានគ្រប់កន្លែងក្នុងសង្គម។ តាមរយៈការបញ្ចេញថាមពលរាល់គ្រប់ទម្រង់នៃរាងកាយ កីឡាវាយសីអាចកាត់បន្ថយ ឬក៏លុបបំបាត់ហានិភ័យបញ្ហាសុខភាពនានា ដូចជាសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់ជាដើម។ នៅតាមសួនសាធារណៈ យើងអាចឃើញមានយុវជនជាច្រើនប្រើពេលល្ងាចក្នុងការលេងវាយសីជារឿយៗ។ ការរត់ហាត់ប្រាណត្រូវបានគេចាត់ទុកថាជាលំហាត់ចង្វាក់បេះដូងដែលល្អជាងគេបំផុត។ ការរត់ហាត់ប្រាណបានធ្វើការពង្រឹងចលនាបេះដូង និង ប្រព័ន្ធសសៃឈាមក្រហមរបស់យើង ក្នុងអំឡុងពេលដុតកំទេចខ្លាញ់ និង ធ្វើឲ្យរាងកាយយើងមាំមួន។ ការរត់ហាតប្រាណមិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ តែវាថែមទាំងអាចទប់ស្កាត់មិនឲ្យយើងងាយរងនូវភាពតានតឹងនៅពេលខាងមុខទៀតផង។ យុវជនខ្មែរជាច្រើនជ្រើសរើសរត់នៅបឹងស្នោរ ឬតាមដងផ្លូវពេលព្រលឹម និងល្ងាច។ ការរត់មិនត្រឹមតែជាការហាត់ប្រាណទេ តែថែមទាំងជាជំនួយបន្ថយស្ត្រេស និងធ្វើឲ្យមានអារម្មណ៍ល្អផងដែរ។ ហើយវាក៏ជាសកម្មភាពដែលមិនចាំបាច់ចំណាយថវិកាច្រើន ប៉ុន្តែអាចអនុវត្តបានគ្រប់កន្លែង និងគ្រប់ពេលវេលា។ ការរត់ជាទម្រង់នៃការហាត់ប្រាណដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុត។ បន្ថែមពីនេះ មានយុវជនខ្មែរជាច្រើនបានដឹងពីតម្លៃនៃការរត់ ហើយក៏កំពុងយកវាជាផ្នែកមួយនៃរបៀបរស់នៅប្រចាំថ្ងៃផងដែរ។ អ្នកដែលរត់បានទៀងទាត់ តែងតែពូកែធ្វើការវិនិច្ឆ័យ និងមានការយកចិត្តទុកដាក់កាន់តែយូរអង្វែងនៅពេលដែលពួកគេចាស់ទៅ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានសកម្មភាពកាលពេលពួកគេកំពុងពេញវ័យ។ ការរត់នៅខាងក្រៅក៏អាចជួយឲ្យយើងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ និងចាប់ផ្ដើមស្គាល់អ្នកជិតខាងល្អៗជាច្រើនផ្សេងទៀតផងដែរ។ ឯការរត់ហាត់ប្រាណយឺតៗក៏ជាមធ្យោបាយដ៏ល្អមួយក្នុងការទទួលបានសុខភាព ហើយមិនបាច់ចំណាយច្រើនក្នុងការហាត់នៅក្នុងក្លិប ឬប្រើសម្ភារៈហាត់ប្រាណឡើយ។ ទោះបីជាការរត់មិនអាចធ្វើឲ្យយើងជាសះស្បើយពីជំងឺផ្សេងៗក៏ពិតមែន តែវាក៏អាចការពារយើងពីជំងឺជាច្រើនផងដែរ។ រីឯការជិះកង់ ក៏ជាសកម្មភាពលំហាត់ប្រាណមួយ ដែលផ្តល់នូវភាពរីករាយ និងរក្សាបាននូវសុខភាពល្អ រួមទាំងអាចជួយដល់ការបញ្ចុះទម្ងន់ ការដុតកម្តៅជាតិខ្លាញ់ក្នុងឈាម ការរក្សាភាពសកម្មនៃរាងកាយ និងធ្វើឱ្យជើងមានភាពរឹងមាំផងដែរ។ ចំពោះការប្រើប្រាស់ជើងធាក់ឈ្នាន់កង់បន្តិចម្តងៗ បានរួមចំណែកឱ្យរាងកាយមានចលនា ហើយជួយសម្រួលដល់អ្នកដែលមានតម្រូវការបញ្ចុះទម្ងន់ និងទទួលបានរាងកាយស្វាហាប់ និងសុខភាពល្អ។ ការជិះកង់ក៏ជាសកម្មភាពមួយជួយរក្សាទម្ងន់រាងកាយឱ្យមានតុល្យភាព ក៏ដូចជាជួយគ្រប់គ្រងទម្ងន់របស់រាងកាយទាំងមូលផងដែរ។ ប្រជាជនខ្មែរយើងឥឡូវហាក់ចាប់អារម្មណ៍នឹងការជិះកង់ច្រើន នេះអាចមកពីការយល់ដឹងច្បាស់ពីគុណតម្លៃនៃការជិះកង់សម្រាប់សុខភាព។ យើងអាចជិះកង់តាមសម្រួល អាចត្រឹម ៤ ទៅ ៥ម៉ោង ក្នុងមួយសប្ដាហ៍ ឬមួយថ្ងៃត្រឹមកន្លះម៉ោង ជាប្រចាំក៏ជាការល្អផងដែរ។ រីឯក្រុមកីឡាជិះកង់កំពុងកើនឡើង ដែលធ្វើឲ្យការជិះកង់ក្លាយជាសកម្មភាពសង្គមជាក្រុម និងជាគន្លងសម្រាប់បង្កើតមិត្តភាពថ្មីៗ។ ការជិះកង់មិនត្រឹមតែជាវិធីហាត់ប្រាណនោះទេ ប៉ុន្តែថែមទាំងជាជម្រើសនៃរបៀបរស់នៅសម្រាប់អ្នកដែលចង់មានសុខភាពល្អ និងជីវិតសកម្មផងដែរ។ ហើយការជិះកង់ជាប្រចាំអាចជួយលើកកម្ពស់ទម្លាប់ល្អក្នុងសង្គម និងជួយអភិរក្សបរិស្ថានរបស់យើង។ សរុបមក ការវាយសី ការរត់ និងការជិះកង់ មិនត្រឹមតែជួយឲ្យខ្លួនមានរាងកាយរឹងមាំទេ ប៉ុន្តែថែមទាំងជួយផ្ដល់សុខភាពផ្លូវចិត្ត និងអភិវឌ្ឍន៍ទំនាក់ទំនងសង្គមផងដែរ។